សុភាសិត «ប្រហែសបាត់ ប្រយ័ត្នគង់» គឺជាមេរៀនដាស់តឿនស្មារតីឱ្យមនុស្សគ្រប់រូបរស់នៅដោយមានសតិសម្បជញ្ញៈ និងការប្រុងប្រយ័ត្នជានិច្ច។ សុភាសិតនេះគឺជាការក្រើនរំលឹកឱ្យមនុស្សកុំឱ្យមានចិត្តធ្វេសប្រហែសក្នុងកិច្ចការទាំងពួង។ ពាក្យថា «ប្រហែស» សំដៅលើការខ្វះការយកចិត្តទុកដាក់ ឬការភ្លេចខ្លួនក្នុងកិច្ចការអ្វីមួយ។ ពាក្យថា «បាត់» ក្នុងន័យនេះមិនមែនសំដៅតែលើការបាត់បង់ទ្រព្យសម្បត្តិឡើយ ប៉ុន្តែក៏សំដៅលើការបាត់បង់ឱកាស និងកិត្តិយសផងដែរ។ ពាក្យថា «ប្រយ័ត្ន» គឺជាការមានស្មារតីរឹងមាំ ការត្រៀមលក្ខណៈ និងការផ្ដោតអារម្មណ៍ឱ្យបានដិតដល់។ ពាក្យថា «គង់» មានន័យថា នៅស្ថិតស្ថេរ នៅរក្សាបាន ឬនៅមានសុវត្ថិភាព។ សុភាសិតនេះបង្រៀនឱ្យយើងយល់ថា ជោគវាសនានៃអ្វីៗគ្រប់យ៉ាងគឺស្ថិតនៅលើការគ្រប់គ្រងរបស់យើង។ ក្នុងការរស់នៅប្រចាំថ្ងៃ បើយើងប្រហែសតែមួយវិនាទី គ្រោះថ្នាក់អាចនឹងកើតឡើងភ្លាមៗ។ ការទុកដាក់ទ្រព្យសម្បត្តិដោយគ្មានការប្រុងប្រយ័ត្ន គឺជាការបើកឱកាសឱ្យចោរកម្ម។ សូម្បីតែការនិយាយស្ដី បើប្រហែសមាត់ អាចនឹងនាំទុក្ខទោសដល់ខ្លួនឯង និងអ្នកដទៃ។ ក្នុងការធ្វើដំណើរ ការប្រហែសនឹងច្បាប់ចរាចរណ៍អាចនាំឱ្យមានការបាត់បង់ជីវិត។ ការប្រយ័ត្នប្រយែងជួយឱ្យយើងអាចមើលឃើញនូវហានិភ័យមុនពេលវាដុះដាលធំឡើង។ អ្នកដែលរស់នៅដោយការប្រុងប្រយ័ត្ន តែងតែមានជីវិតប្រកបដោយសេចក្ដីសុខ និងសន្តិសុខ។ សុភាសិតនេះដាស់តឿនយើងមិនឱ្យមើលស្រាលរឿងតូចតាចដែលយើងស្មានថាមិនអី។ ក្នុងកិច្ចការអាជីវកម្ម ការប្រហែសលើការគ្រប់គ្រងហិរញ្ញវត្ថុនឹងនាំទៅរកការខាតបង់។ ការប្រុងប្រយ័ត្នលើការងារ ជួយឱ្យលទ្ធផលសម្រេចបានតាមផែនការ និងមានគុណភាព។ ក្នុងសម័យបច្ចេកវិទ្យា ការប្រហែសលើទិន្នន័យឯកជនអាចធ្វើឱ្យយើងរងគ្រោះតាមប្រព័ន្ធអ៊ីនធឺណិត។ ការចេះរៀបចំទុកដាក់របស់របរឱ្យមានរបៀប គឺជាការអនុវត្តតាមគោលការណ៍ «ប្រយ័ត្នគង់»។ សុភាសិតនេះជួយឱ្យមនុស្សមានវិន័យផ្ទាល់ខ្លួន និងមានភាពហ្មត់ចត់ក្នុងការងារ។ ការប្រហែសនឹងសុខភាព អាចធ្វើឱ្យយើងជួបប្រទះជំងឺដង្កាត់ដែលពិបាកនឹងព្យាបាល។ ការប្រយ័ត្នប្រយែងក្នុងការជ្រើសរើសមិត្តភក្តិ ជួយការពារយើងពីការអូសទាញទៅរកផ្លូវខុស។ កំហុសដែលកើតចេញពីការប្រហែស ជារឿយៗនាំមកនូវវិប្បដិសារីដែលមិនអាចកែខៃបាន។ ការរស់នៅដោយមិនមានការប្រយ័ត្ន ប្រៀបដូចជាការដើរលើខ្សែពួរក្នុងទីខ្ពស់ដោយមិនមានខ្សែសុវត្ថិភាព។ ដូនតាខ្មែរបង្រៀនឱ្យយើងមាន «សតិ» ជាមិត្តរួមដំណើរគ្រប់ពេលវេលា។ ការប្រយ័ត្នមិនមែនមានន័យថាការរស់នៅក្នុងភាពភ័យខ្លាចនោះទេ ប៉ុន្តែគឺជាការរស់នៅដោយភាពវៃឆ្លាត។ អ្នកដឹកនាំដែលប្រុងប្រយ័ត្ន នឹងអាចរក្សាសុខសន្តិភាពដល់ជាតិសាសន៍ និងសហគមន៍។ ការប្រហែសនឹងការសិក្សា នឹងធ្វើឱ្យសិស្សានុសិស្សបាត់បង់អនាគតដ៏ភ្លឺស្វាង។ ភាពជោគជ័យមិនមែនបានមកដោយចៃដន្យឡើយ ប៉ុន្តែបានមកពីការប្រុងប្រយ័ត្នគ្រប់ជំហាន។ សុភាសិតនេះគឺជាខែលការពារដ៏រឹងមាំសម្រាប់ទប់ទល់នឹងឧបសគ្គជីវិត។ ការចេះពិនិត្យពិច័យរាល់ព័ត៌មានដែលទទួលបាន គឺជាការប្រុងប្រយ័ត្នមិនឱ្យគេបោកប្រាស់។ ក្នុងគ្រួសារ ការប្រយ័ត្នប្រយែងលើការចំណាយជួយឱ្យគ្រួសារមានស្ថិរភាពសេដ្ឋកិច្ច។ របស់របរដែលយើងស្រឡាញ់ នឹងនៅជាមួយយើងបានយូរ បើយើងចេះថែរក្សាដោយការប្រុងប្រយ័ត្ន។ ការប្រហែសលើភ្លើង អាចដុតបំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្តិក្នុងរយៈពេលខ្លី។ ការប្រយ័ត្នលើសម្ដីដែលត្រូវនិយាយ ជួយរក្សាទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន។ ក្នុងកីឡា ការប្រហែសមើលស្រាលគូប្រកួត គឺជាចំណុចចាប់ផ្ដើមនៃបរាជ័យ។ ស្មារតីប្រុងប្រយ័ត្នគឺជាទ្រព្យជាប់ខ្លួនដែលគ្មានតម្លៃណាអាចកាត់ថ្លៃបានឡើយ។ សុភាសិតនេះបង្រៀនឱ្យយើងកុំឱ្យមានចិត្តព្រហើន ឬអួតអាងលើសមត្ថភាពខ្លួនឯងហួសហេតុ។ ការប្រហែសនឹងពេលវេលា នឹងធ្វើឱ្យយើងបាត់បង់ឱកាសមាសដែលមិនអាចរកមកវិញបាន។ ចូរធ្វើខ្លួនឱ្យដូចជាអ្នកការពារគោលដៅ ដែលមិនត្រូវឱ្យបាល់ចូលទីដោយសារតែការធ្វេសប្រហែស។ ការរស់នៅដោយការប្រុងប្រយ័ត្ន គឺជាការផ្ដល់តម្លៃដល់ជីវិត និងអ្នកដែលមានគុណចំពោះយើង។ ភាពស្ងប់ស្ងៀមនៃចិត្តជួយឱ្យយើងមានស្មារតីប្រុងប្រយ័ត្នបានល្អជាងចិត្តដែលជ្រួលច្របល់។ ការប្រហែសនឹងការបណ្ដុះបណ្ដាលកូនចៅ អាចនាំឱ្យគ្រួសារធ្លាក់ចុះដុនដាប។ ការប្រយ័ត្នលើការសេពគ្រឿងស្រវឹង ជួយការពារយើងពីសកម្មភាពអវិជ្ជមានទាំងពួង។ សុភាសិតនេះនៅតែមានតម្លៃគ្រប់សម័យកាល និងគ្រប់ទីកន្លែង។ ការប្រហែសគឺជាសត្រូវដ៏ធំបំផុតនៃភាពជោគជ័យ។ បើចង់ឱ្យអ្វីៗនៅគង់វង្ស ចូរចាប់ផ្ដើមដោយការយកចិត្តទុកដាក់ខ្ពស់បំផុត។ កុំចាំទាល់តែបាត់បង់ ទើបដឹងខ្លួនថាត្រូវប្រុងប្រយ័ត្ន។ ការការពារមុនពេលកើតឡើង ប្រសើរជាងការដោះស្រាយក្រោយពេលខូចខាត។ សរុបមក ការរស់នៅដោយមានការប្រុងប្រយ័ត្ន គឺជាវិថីឆ្ពោះទៅរកភាពរីកចម្រើនជានិរន្តរ៍។ ចូរចងចាំថា «ប្រហែសបាត់ ប្រយ័ត្នគង់» គឺជាច្បាប់ដ៏សំខាន់នៃជីវិតដែលមិនត្រូវភ្លេចឡើយ។